ប្រពៃណីនៃការទទួលភ្ញៀវនៅប្រទេសកម្ពុជា គឺ បង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរដែលផ្អែកលើ បដិសណ្ឋារកិច្ច និងការគោរព។ ដូច្នេះ ការទទួលភ្ញៀវត្រូវបានគេចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាកាតព្វកិច្ចដែលមានសារៈសំខាន់ក្នុងការស្វាគមន៍ និងបង្ហាញភាពគោរពល្អបំផុតចំពោះភ្ញៀវ។ មុនពេលភ្ញៀវមកដល់ ម្ចាស់ផ្ទះតែងតែរៀបចំផ្ទះសម្បែងឱ្យមានសណ្ដាប់ធ្នាប់ និងស្អាតបាតល្អ។ ផ្ទះទាំងមូល ជាពិសេសបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងភ្ញៀវ ត្រូវតែសម្អាតយ៉ាងល្អិតល្អន់។ ត្រូវជូតធូលី បោសសំអាតកម្រាល ជូតកញ្ចក់ និងរៀបចំគ្រឿងសង្ហារឹមឱ្យមានរបៀបរៀបរយ។ ការរៀបចំបន្ទប់គេងសម្រាប់ភ្ញៀវ ត្រូវផ្លាស់ប្តូរកម្រាលពូក ស្រោមខ្នើយ និងភួយជាទំនើបថ្មីៗ ហើយត្រូវមានក្លិនក្រអូប ដើម្បីបង្កើតបរិយាកាសស្រស់ស្អាត និងមានក្លិនល្អសម្រាប់ភ្ញៀវ។ ជួនកាលម្ចាស់ផ្ទះអាចដាក់ភួយពីរជាន់ ឬខ្នើយបន្ថែម ដើម្បីឱ្យភ្ញៀវអាចជ្រើសរើសបានតាមចំណូលចិត្ត។ ម្ចាស់ផ្ទះភាគច្រើនរៀបចំសម្ភារៈប្រើប្រាស់ដូចជា កន្សែង សាប៊ូ និងសម្ភារៈដែលភ្ញៀវត្រូវការ ដាក់ជូនភ្ញៀវ។ មួយវិញទៀត ពេលខ្លះក៏ដាក់ដបទឹកសុទ្ធ នៅក្បែរគ្រែ ឬ នៅលើតុ ដើម្បីងាយស្រួលពេលភ្ញៀវស្រេកទឹកនៅពេលយប់។ ម្ចាស់ផ្ទះនឹងរៀបចំកន្លែងដាក់ឥវ៉ាន់ឲ្យភ្ញៀវ ដូចជា ទូខោអាវ និង ទំពក់ហាលខោអាវជាដើម។ ការមានកន្លែងរក្សាទុកឥវ៉ាន់ឪ្យមានសុវត្ថភាពល្អ ធ្វើឱ្យភ្ញៀវមានទំនុកចិត្ត និង ងាយស្រួល។ មួយវិញទៀត ត្រូវប្រាកដថាមានភ្លើងអគ្គិសនីគ្រប់គ្រាន់ និងមានខ្យល់ចេញចូលល្អនៅក្នុងបន្ទប់។ បើផ្ទះមានម៉ាស៊ីនត្រជាក់ ត្រូវបើកឱ្យត្រជាក់ល្មមមុនភ្ញៀវចូលសម្រាក។ ទោះជាកន្លែងគេងមានសារៈសំខាន់ក៏ដោយ តែការទទួលស្វាគមន៍ និងការយកចិត្តទុកដាក់នៅតែមានតម្លៃចំពោះភ្ញៀវជាងដែរ។ ពេលភ្ញៀវមកដល់ ម្ចាស់ផ្ទះគួរតែទទួលស្វាគមន៍ ពួកគេយ៉ាងកក់ក្ដៅបំផុត។ អាហារ គឺជាផ្នែកដ៏សំខាន់មួយនៃបដិសណ្ឋារកិច្ចខ្មែរ ក្នុងការទទួលភ្ញៀវ។ សួរពីចំណូលចិត្តមុននឹងរៀបចំម្ហូប ម្ចាស់ផ្ទះច្រើនតែសួរភ្ញៀវថាតើពួកគេចូលចិត្តញ៉ាំអ្វី ឬមានអាហារណាដែលមិនអាចញ៉ាំបាន។ ម្ចាស់ផ្ទះនឹងព្យាយាមរៀបចំម្ហូបអាហារឱ្យបានច្រើនមុខតាមលទ្ធភាព ជាពិសេសមុខម្ហូបណាដែលភ្ញៀវចូលចិត្ត ឬមុខម្ហូបប្រពៃណីខ្មែរឆ្ងាញ់ៗ។ ម្ចាស់ផ្ទះនឹងអញ្ជើញភ្ញៀវឱ្យអង្គុយ និងទទួលទានអាហារមុនជាការគួរសម។ ជាទូទៅ ម្ហូបត្រូវបានដាក់នៅចំកណ្ដាលតុ ហើយគ្រប់គ្នាអាចដួសដោយខ្លួនឯង។ អាហារពេលព្រឹក សម្រាប់ភ្ញៀវដែលស្នាក់នៅមួយយប់ ម្ចាស់ផ្ទះក៏នឹងរៀបចំអាហារពេលព្រឹកយ៉ាងសមរម្យផងដែរ ដូចជាបបរ គុយទាវ នំប៉័ង ឬបាយឆាជាដើម ជាមួយនឹងកាហ្វេ តែ ឬទឹកផ្លែឈើ។ អាហារសម្រន់ ជួនកាល ម្ចាស់ផ្ទះអាចរៀបចំផ្លែឈើ នំចំណី ឬភេសជ្ជៈទុកក្នុងបន្ទប់ភ្ញៀវ ឬនៅកន្លែងរួម ដើម្បីឱ្យភ្ញៀវអាចញ៉ាំបានគ្រប់ពេល។ ប្រសិនបើភ្ញៀវជូនផ្លែឈើ ឬ ជាលុយ ម្ចាស់ផ្ទះមិនគួរបដិសេធទេ គួរទទួលយកដោយការគួរសម សូម្បីតែបន្តិចបន្តួចក៏ដោយ។ ប្រសិនបើភ្ញៀវជាអ្នកមកស្នាក់នៅផ្ទះគេ វាសមរម្យហើយបើពួកគេនាំយកអំណោយតូចមួយទៅជូនម្ចាស់ផ្ទះ ដូចជាផ្លែឈើ នំ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ការផ្តល់អំណោយគួរត្រូវប្រើដៃទាំងពីរដើម្បីបង្ហាញពីការគោរព និងការសំដែងនៃភាពស្មោះត្រង់ចំពោះអ្នកទទួល។ សរុបមក ការទទួលភ្ញៀវស្នាក់នៅមួយយប់នៅប្រទេសកម្ពុជា គឺជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ ការគោរព និងការយកចិត្តទុកដាក់ខ្ពស់។ វាជាបទពិសោធន៍ដ៏កក់ក្តៅ និងគួរឱ្យចងចាំទាំងសម្រាប់ភ្ញៀវ និងម្ចាស់ផ្ទះ។